ការទទួលបានការបណ្តុះបណ្តាលមុនពេលចេញដំណើរទៅធ្វើការនៅបរទេស គឺជាកត្តាសំខាន់ណាស់ ដើម្បីធានាបាននូវភាពជោគជ័យ និងសុវត្ថិភាពរបស់ពលករ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជំនាញចាំបាច់ ដែលជួយពលករសម្របខ្លួនទៅនឹងបរិយាកាសថ្មីប្រកបដោយប្រសិទ្ធភាព។ ការរៀនភាសាគឺជាចំណុចគន្លឹះដំបូងគេបង្អស់ មុនពេលទៅបម្រើការងារនៅបរទេស។ ការចេះភាសានៃប្រទេសគោលដៅនឹងជួយសម្រួលដល់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ការធ្វើការងារ និងការរស់នៅ។ ពួកគេអាចនិយាយ ឬយល់ និងឆ្លើយតបទៅកាន់និយោជក មិត្តរួមការងារ និងអ្នកស្រុកដទៃទៀត។ នេះកាត់បន្ថយការភ័ន្តច្រឡំ និងជួយឱ្យការងារដំណើរការបានយ៉ាងរលូន។ ជួយឱ្យពលករអាចយល់ពីសញ្ញាណ ផ្លាកសញ្ញា ព័ត៌មានសាធារណៈ និងងាយស្រួលក្នុងការធ្វើដំណើរ ឬដោះស្រាយបញ្ហាផ្សេងៗ។ ពួកគេអាចយល់ពីការណែនាំអំពីសុវត្ថិភាពនៅកន្លែងធ្វើការ និងអាចសុំជំនួយនៅពេលចាំបាច់។ ជួយឱ្យពលករអាចបង្កើតមិត្តភក្តិ និងទំនាក់ទំនងល្អជាមួយអ្នកដទៃ ដែលកាត់បន្ថយភាពឯកោ និងនឹករលឹកស្រុកកំណើត។ មជ្ឈមណ្ឌលបណ្តុះបណ្តាលគួរតែផ្តោតលើការបង្រៀនភាសាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងភាសាសម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវៈ។ ឧទាហរណ៍ ពាក្យបច្ចេកទេសទាក់ទងនឹងការងារមួយចំនួនធំទៅកាន់ពួកគេ។ ការអនុវត្តន៍ការសន្ទនាផ្ទាល់មាត់ ការស្តាប់ និងការអាន គឺមានសារៈសំខាន់ណាស់។ ការស្វែងយល់ពីអាកាសធាតុនៃប្រទេសដែលត្រូវទៅធ្វើការ គឺជាការត្រៀមខ្លួនដ៏សំខាន់មួយទៀត។ អាកាសធាតុអាចមានឥទ្ធិពលផ្ទាល់ទៅលើសុខភាព សម្លៀកបំពាក់ និងរបៀបរស់នៅរបស់ពួកគេ។ ណាមួយវិញទៀត គេអាចរៀបចំសម្លៀកបំពាក់ឱ្យសមស្របតាមរដូវកាលនៅទីនោះផង។ ឧទាហរណ៍ សម្លៀកបំពាក់ក្រាស់សម្រាប់រដូវត្រជាក់ ឬសម្លៀកបំពាក់ស្តើងសម្រាប់រដូវក្តៅ។ ជួយពលករឱ្យយល់ពីរបៀបថែរក្សាសុខភាពក្នុងអាកាសធាតុផ្សេងៗគ្នាដូចជាការការពារខ្លួនពីកម្តៅថ្ងៃខ្លាំង ឬត្រជាក់ខ្លាំង ដើម្បីជៀសវាងជំងឺផ្សេងៗ។ អាកាសធាតុក៏អាចប៉ះពាល់ដល់ការធ្វើដំណើរ ឬសកម្មភាពក្រៅផ្ទះដែរ។ ដូច្នេះ ការយល់ដឹងអំពីអាកាសធាតុជួយឱ្យពលករអាចរៀបចំផែនការបានល្អប្រសើរ។ មជ្ឈមណ្ឌលគួរផ្តល់ព័ត៌មានលម្អិតអំពីរបៀបរស់នៅ ការស្លៀកពាក់ ការបរិភោគ និងការថែទាំសុខភាពទៅតាមលក្ខខណ្ឌអាកាសធាតុនីមួយៗនៃប្រទេសគោលដៅ។ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ គឺជាមូលដ្ឋានគ្រឹះនៃសង្គមមួយ ដែលជួយកំណត់អត្តសញ្ញាណជាតិ។ ការយល់ដឹង និងការគោរពវប្បធម៌របស់ប្រទេសដទៃ ជួយឱ្យពលករអាចរស់នៅ និងធ្វើការដោយសេចក្តីថ្លៃថ្នូរ។ ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអចេតនា គ្រប់គ្នាគួរតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះបរិយាកាសជុំវិញខ្លួន។ ជួយឱ្យពលករយល់ដឹងពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើនៅក្នុងសង្គមនោះ។ ឧទាហរណ៍ ការសំពះ ឬឱនក្បាល ការប្រើប្រាស់ដៃ ការស្លៀកពាក់នៅទីសាធារណៈ ឬការបរិភោគអាហារ។ ការមិនយល់ពីវប្បធម៌អាចនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កការអាក់អន់ចិត្តដល់អ្នកដទៃ។ ការសិក្សាពីវប្បធម៌ជួយកាត់បន្ថយហានិភ័យទាំងនេះ ដែលជួយឲ្យយើងយល់អំពីឥរិយាបទរបស់មនុស្ស ពីព្រោះវាឆ្លុះបញ្ចាំងពីតម្លៃ និងជំនឿរបស់សង្គមមួយ។ នៅពេលដែលពលករបង្ហាញការយល់ដឹង និងការគោរពចំពោះវប្បធម៌ក្នុងស្រុក ពួកគេនឹងទទួលបានការស្វាគមន៍ និងការរាប់អានពីអ្នកស្រុក។ ការយល់ដឹងពីទស្សនៈ និងរបៀបគិតរបស់ប្រជាជនក្នុងស្រុក ជួយឱ្យពលករអាចសម្របខ្លួនខាងផ្លូវចិត្តបានកាន់តែប្រសើរ។ មជ្ឈមណ្ឌលគួរណែនាំអំពីរបៀបនៃការប្រាស្រ័យទាក់ទងគ្នា (ភាសាកាយវិការ) របៀបបរិភោគអាហារ ថ្ងៃឈប់សម្រាកជាតិ សាសនា សិល្បៈ។ និងរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងប្រទេសគោលដៅ គឺមានលក្ខណៈខុសគ្នាទៅតាមវប្បធម៌ និងក្រុមជនជាតិ។ ការស្វែងយល់ និងការគោរពច្បាប់គឺជាកាតព្វកិច្ចរបស់ពលករគ្រប់រូប ហើយការមិនយល់ដឹងពីច្បាប់មិនមែនជាលេសក្នុងការរួចផុតពីការទទួលខុសត្រូវនោះទេ។ ជួយពលករឱ្យយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាពលករ និងជាពលរដ្ឋបរទេស។ ឧទាហរណ៍ ច្បាប់ការងារ ច្បាប់អន្តោប្រវេសន៍ និងច្បាប់ទូទៅ។ ការបំពានច្បាប់អាចនាំឱ្យមានការពិន័យ ការជាប់ពន្ធនាគារ ឬការបណ្តេញចេញពីប្រទេស។ ដូច្នេះ ការយល់ដឹងពីច្បាប់ជួយការពារពលករពីបញ្ហាទាំងនោះ។ នៅពេលមានបញ្ហាកើតឡើង ការយល់ដឹងពីច្បាប់ជួយឱ្យពលករដឹងថាគួរទាក់ទងអ្នកណា ឬស្វែងរកជំនួយពីស្ថាប័នណា។ ការគោរពច្បាប់បង្ហាញពីភាពជាពលរដ្ឋល្អ និងជួយរក្សាសណ្តាប់ធ្នាប់សង្គម។ មជ្ឈមណ្ឌលគួរផ្តល់ការបណ្តុះបណ្តាលអំពីច្បាប់សំខាន់ៗដែលពលករត្រូវដឹង ហើយចាំបាច់បំផុត។ បទប្បញ្ញត្តិស្តីពីម៉ោងធ្វើការ ប្រាក់ឈ្នួល ថ្ងៃឈប់សម្រាក ប្រាក់បំណាច់អតីតភាពការងារ និងលក្ខខណ្ឌការងារផ្សេងៗ។ បទប្បញ្ញត្តិស្តីពីទិដ្ឋាការ លិខិតឆ្លងដែន ការស្នាក់នៅ និងការចាកចេញ។ ច្បាប់ព្រហ្មទណ្ឌ ស្តីពីអំពើដែលត្រូវបានចាត់ទុកថាជាបទល្មើស។ ឧទាហរណ៍ ការលួច បទល្មើសគ្រឿងញៀន ការប្រើប្រាស់អំពើហិង្សា។ ច្បាប់ចរាចរណ៍គឺជាបទប្បញ្ញត្តិដ៏សំខាន់សម្រាប់អ្នកបើកបរ និងអ្នកថ្មើរជើងដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ។ ការកំណត់អាយុ ការផឹកស្រាជាសាធារណៈ និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន។ សិទ្ធិរបស់ពលករបរទេស ដែលមានអង្គការ ឬស្ថាប័នណាដែលអាចជួយបាននៅពេលមានបញ្ហា។ សរុបមក ការទទួលបានការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលមុនពេលចេញដំណើរ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតរបស់ពលករ។ វាជួយពលករមិនត្រឹមតែសម្របខ្លួនទៅនឹងបរិយាកាសថ្មីបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារពួកគេពីហានិភ័យ និងបញ្ហាផ្សេងៗដែលអាចកើតឡើងនៅបរទេសផងដែរ។